នៅក្នុងប្រទេសកម្ពុជា មានល្បែងប្រជាប្រិយជាច្រើនប្រភេទណាស់។ ហើយនៅក្នុងនោះផងដែរ យើងក៏មានល្បែងប្រជាប្រិយមួយដែលមានឈ្មោះថា ល្បែងកូនគោល។ ល្បែងកូនគោល អ្នកស្រុកខ្លះគេហៅ ល្បែងប្រដំ ជាល្បែងរបស់មនុស្សកម្លោះ ក្រមុំ ឬក្មេងជំទង់ តែងតែលេងនៅពេលទំនេរ នារដូវប្រាំង ឬរដូវចូលឆ្នាំ ។ ប្រដាប់លេង មាន២មុខគឺ ដំបង ឬ ទំពក់សម្រាប់វាយ ឬប្រដំមួយមុខ និងកូលគោល ឬកូនប្រដំ ១ មុខ។ ដំបង ឬទំពក់គេធ្វើពីគល់ឬស្សីព្រេច ឬគល់ពឹងពង់ ដែលមានទំហំប៉ុនកដៃក្មេង និងមានដងស្រលួតគល់ត្រង់ ។ កូនគោល ឬកូនប្រដំ គេធ្វើពីរឈឺសាច់ស្តោតៗស្រាសៗ ដូចជាឈើរលួស ឬគរជាដើម។ កូនគោល ឬចូកូនប្រដំ មាន ២បែប ១ បែបសម្រាប់លេងក្នុងវេលាថ្ងៃ និង១ បែបទៀតសម្រាប់លេងក្នុងវេលាយប់ ។ បើលេងពេលថ្ងៃ គេយកឈើរលួស ឬគរមកកាត់ជាកង់ៗ ហើយលុបជ្រុងធ្វើឲ្យមូលរួចហាលថ្ងៃឲ្យស្ងួត ហើយយកទៅវាយលេង ។ បើលេងវេលាយប់ គេយកឈើរលួស ឬគរដែលកាត់ជាកង់ៗ នោះដុតភ្លើងឲ្យឆេះចេញរងើក ហើយយកទៅវាយលង ឲ្យមើលទៅឃើញភ្លឺក្រហមឆ្អៅ ធ្លោចុះធ្លោឡើងតាមរយៈការវាយទៅមក។ កូនគោលភ្លើង នៅស្រុកខ្លះគេលេងជាការកម្សាន្ដ ឯស្រុកខ្លះគេលងជាការបរណ្ដេញខ្មោចបិសាចក្នុងពេលស្រុកកើតជម្ងឺជាដើម។ ទឹកន្លែងលេង គេច្រើនយកទីដីវាលស្រែ ឬចម្ការ ដែលមានទំហំធំទូលាយ ស្អាតល្អ ឬបើមានផ្លូវថ្នល់ធំវែងទូលាយជាទីស្ងាត់ជួនកាលគេក៏យកជាទីលេងផងដែរ ។ ល្បែងនេះ គេចែកមនុស្សអ្នកលេងជា ២ ពួក មានចំនួនស្មើគ្នាយ៉ាងតិចពី ២ ឬ៤ នាក់ឡើងទៅ បើអ្នកលេងបានប្រុសផង ស្រីផង ប្រុសលេងជាមួយប្រុសក៏បាន ស្រីលេងជាមួយស្រីក៏បាន ឬស្រីម្ខាង ប្រុសម្នាងលេងជាមួយគ្នាក៏បាន ។ ពេលលេង គេគូសដីចំកណ្តាលទីជាស្នាម ហើយគេយកភ្លឺស្រែ ឬចម្ការ ឬក៏ដោតតម្រុយម្ខាងៗ ខាងឆ្វេងដៃរបស់គេធ្វើជាគ្រឿងចំណាំ។ បើអ្នករលេងសុទ្ធតែប្រុស គេឲ្យប្រុស ២ នាក់ ឈរចំស្នាមនោះ តែបើអ្នកលេងសុទ្ធតែស្រី គេឲ្យស្រី ២ នាក់ឈរចំស្លាមនោះ ប៉ន្តែបើអ្នកលេងស្រីម្ខាងប្រុសមាន គេឲ្យប្រុសម្នាក់ស្រីម្នាក់ឈរចំស្នាមនោះ ដោយបែរមុខរកគ្នា ហើយបណ្តាអ្នកទាំង ២ នោះ ម្នាក់កាន់កូនគោល ឬកូនប្រដំមកដាក់ត្រង់កណ្តាលស្នាមគូសនោះ។ ទើបអ្នកទាំង ២នោះគេកាន់ចុងដំបង ឬទំពក់ម្នាក់មួយ លើកគល់ឡើងប្រទាសគ្នាហៅថា កែ គឺវាយលៗផ្លាស់ប្តូរគ្នា ពីស្តាំទៅឆ្វេង ពីឆ្វេងទៅស្តាំ ចំនួន ៣ ដង។ ហើយអ្នកទាំង ២ នាក់ សុទ្ធតែលួចល្បក់គ្នាវាយកូនគោលឫកូនប្រដំនោះ ពីស្តាំទៅឆ្វេងរបស់ខ្លួនដើម្បីឲ្យកូនគោល ឬកូនប្រដំនោះរត់ទៅកាន់ទីខាងឆ្វេងជានិច្ច ដែលគេទុកជាទីរបស់គេរៀងខ្លួន។ ល្បែងនេះមានច្បាប់តឹងរឹងណាស់ គឺពេលកំពុងប្រយុទ្ធដណ្តើមកូនគោល ឬកូនប្រដំគ្នា គេតមមិនឲ្យអ្នកវាយទាំងសងខាសងយកដៃចាប់កូនគោលឬកូនប្រដំនោះបោះទៅទីរបស់ខ្លួនទេ តែអាចទាត់នឹងជើងបាន បើខាងណាម្នាក់យកដៃចាប់កូនគោល ឬកូនប្រដំ គេទុកការនោះជាអសារបង់ ត្រូវយកកូនគោល ឬកូនប្រដំទៅកែសាជាថ្មី។ មួយទៀត គេតមមិនឲ្យអ្នកវាយទាំងសងខាងឈរ ឬរត់ទៅដណ្តើមយកកូនទាល់ទីទេ ត្រណមខាងក្រោយនេះ អ្នកលេងគេប្រយ័ត្នណាស់ ព្រោះដើរខុសត្រណមនេះរមែងមានគ្រោះថ្នាក់។ ល្បែងនេះ គេយកចាញ់ឈ្នះគ្នា ត្រង់ការដែលគូប្រយុទ្ធដណ្តើមវាយកូនគោល ឬកូនប្រដំឲ្យចូលទៅដល់់ចុងទីរបស់ខ្លួនបាន។ បើខាងណាគេវាយកូនគោល ឬកូនប្រដំឲ្យចូលទីខាងគេបាន នោះគេចាត់ទុកថាឈ្នះហើយ ហើយគេចាប់ផ្ដើមលេងសារថ្មី លុះត្រាតែដល់ពេលឈប់លេងទើបគេយកចំនួនដែលឈ្នះ ឬចាញ់នោះមកគិតមើល ឲ្យដឹងថាខាងណាឈ្នះប៉ុន្មានលើក ខាងណាចាញ់ប៉ុន្មានលើក គឹឈ្នះប៉ុន្មានទល់នឹងចាញ់ប៉ុន្មាន តែគ្រាន់តែជាកិត្តិយស ឥតមានសុីសងជាវត្ថុអ្វីទេ។ តាមសេចក្តីឲ្យការណ៍ខ្លះថា ល្បែងនេះនៅស្រុកខ្លះ គេយកស្រកីដូងមកឆ្មូលចងឲ្យមូលធ្វើជាកូនគោល ហើយគេទាត់ដោយជើង។ ហើយរបៀបយកចាញ់យកឈ្នះ ប្រហែលគ្នានឹងកូនគោលឈើ ដែលវាយដោយដំបងនោះដែរ។ ល្បែងកូនគោលនេះ ជាល្បែរបស់ខ្មែរសម័យបុរាណ ដែលអាចរាប់ចូលក្នុងពួកកីឡាបាល់ទាត់ បាល់បោះ បាល់ទះ កូនឃ្លី ក្នុងសម័យបច្ចុប្បន្ននេះបាន។